ប្រភពឯកសារចិន បានឱ្យដឹងថា អាណាចក្រភ្នំមានទំហំប្រមាណជា ៥០០០ លី ដែលត្រូវនឹង ២០០០ គីឡូម៉ែត្រ។ ចំពោះទំហំនេះ យើងគិតថាវាសមរម្យនឹងស្ថាន ភាពជាក់ស្តែង នៃភូមិសាស្ត្របុរាណនៃអតីតព្រះរាជាណាចក្រខ្មែរ។ តាមពិតបើសិន ជាគេវាស់វែងចម្ងាយ តាមរយៈខ្សែបណ្តោយ ឬ ជម្រៅ យើងឃើញថា ព្រំប្រទល់ ពិតជាមិនត្រឹមត្រូវ។ ក៏ប៉ុន្តែបើគេគិតពីឆ្នេរនៃឈូងសមុទ្រថៃសព្វថ្ងៃ ដែលពីដើមមាន ឈ្មោះថា ឈូងសមុទ្រខ្មែរ វាជាការសមហេតុផល។ ម្យ៉ាងទៀតសូមរំលឹកថា ក្នុងអាណាចក្រភ្នំប្រែថា សុវណ្ណភូមិនោះ មានរដ្ឋតូចធំជាច្រើន ដែលបានដុះដាលធំធាត់ឡើង ដោយសារពាណិជ្ជកម្មអន្តរជាតិ ។ ចំពោះបញ្ញាដែលស្តីពីទីតាំងនៃទីក្រុង វ្យាធបុរៈ ឬ ទីក្រុងអង្គរបូរី ដែលចិន ហៅថា តូមូ នោះ មានមតិផ្ទុយគ្នាជាច្រើន។ តែចំពោះយើងៗសូមឯកភាពជាមួយលោក អែម៉ូលីយេ។ ដោយហេតុថា ដូចយើងអ្នកប្រវត្តិវិទ្យានេះបានសន្និដ្ឋានថា ទីក្រុងនេះ ស្ថិតនៅក្នុងស្រុកអង្គរបូរី ខេត្តតាកែវសព្វថ្ងៃ ។ បុព្វហេតុដែលនាំឱ្យអ្នកប្រាជ្ញនេះ សន្និដ្ឋានដូច្នោះ គឺបណ្តាលមកពីគេបានរក ឃើញនៅលើទីតាំងនេះ នូវវត្ថុបុរាណសំខាន់១ នាសម័យនគរភ្នំជាច្រើន ដូចជាព្រះវិស្ណុ ថ្មដៃ៨ នៅភ្នំដាមួយយ៉ាងធំ កំពស់ ២ម៉ែត្រ៧០ ដែលជារូបចម្លាក់ធំជាងគេក្នុងភូមិភាគ អាស៊ីអាគ្នេយ៍នេះ។ ហើយតាមរយៈការស្រាវជ្រាវរបស់ក្រុមឯកទេសអាមេរិកកាំង ដែលសហការណ៍ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា យើង ក៏អាចបញ្ជាក់ថា មតិរបស់អ្នកប្រាជ្ញខាងលើនេះ ពិតជាត្រឹមត្រូវមែន ។ ថ្មីៗនេះ ការថតរូបភាពតាមរយៈផ្កាយរណប (ស្ងួត) បានបង្ហាញឱ្យយើងឃើញនូវកំពែងនៃទីក្រុងបុរាណនេះ ធ្វើអំពីឥដ្ឋដែលមានប្រវែង ប្រមាណ ៤គីឡូម៉ែត្រ ។ រួមសេចក្តីមក ចំពោះយើង ការដែលគេចាត់ទុកថា វ្យាធបុរៈគឺស្ថិតនៅក្នុង តំបន់ បាភ្នំ ជាការមិនសមហេតុផលទេ។ ដោយសំអាងលើមូលហេតុខាងលើនេះ ថ្វីត្បិត តែ បាភ្នំ ព្រមទាំងសន្តតិវង្ស បាម៉ូ (ឬហៅថា រុទ្រ្ទវរ្ម័ន) នៃកំណត់ហេតុចិន មានភាពស្រដៀងនឹង ពាក្យ ហ្វូ ណន ឬ នគរភ្នំ យ៉ាងណាក៏ដោយ ។ គប្បីរំលឹកថា ទីក្រុងស្ថិតឆ្ងាយពីភ្នំ ម៉ូ តាន់ ឬ បាភ្នំ ប្រមាណជា ៥៣ គីឡូម៉ែត្រ ។ ម្យ៉ាងទៀតយើងក៏បានកត់សម្គាល់ដែរថា អ្នកបរទេសមួយចំនួនដែលសរសេរពីប្រវត្តិសាស្ត្រខ្មែរ ភាគច្រើនពុំបានស្គាល់ភូមិ សាស្ត្ររបស់ទីក្រុងអង្គរបូរី ឬ វ្យាធបុរៈ ទេ ដូច្នេះបានជាទស្សនៈរបស់ គេគ្មានប្រាកដនិយមឡើយ ។ មួយវិញទៀតនាសម័យអតីតកាល គ្មានការបែងចែក ឬវែកញែកខេត្តមួយ ទៅខេត្តមួយទៀតឱ្យបានច្បាស់លាស់ដូចសព្វថ្ងៃនេះទេ ។ ឥឡូវនេះ គប្បីលើកយកសេចក្តីអធិប្បាយពីទីតាំងនគរភ្នំ ដែលកត់ត្រាក្នុង ឯកសារមកពិនិត្យ ។ ទីក្រុង វ្យាធបុរៈ ស្ថិតឆ្ងាយពីសមុទ្រចំនួន ៥០០ លី ដែលមានភ្នំ ម៉ូតាន់ បាភ្នំ» ជាភ្នំការពារព្រះរាជនគរ ។ មានទន្លេមួយដែលបានហូរទឹកពីទិសខាងជើង ឆៀងខាងលិច តម្រង់ទៅកាន់ទិសខាងកើត ដើម្បីហូរចាក់ទៅក្នុងសមុទ្រ ។ តាមពិត ទន្លេនេះ គឺជាទន្លេមេគង្គ ដែលមានដៃទន្លេជាច្រើននៅកម្ពុជាក្រោមសម្រាប់សម្រួលដំណើរសំពៅ និងទឹកដែលធ្វើជំនួញជួញប្រែ រវាងខ្មែរនិងបរទេស ។ ចំពោះទីក្រុង វ្យាធបុរៈ ដែលជារាជធានីនៃ នគរភ្នំ ថ្វីត្បិតតែយើងអាច កំណត់ទីតាំងដោយមិនភ័ន្តច្រឡំក៏ដោយ។ ប៉ុន្តែយើងនៅតែមានទស្សនៈ មួយចំនួនទៀត ដែលមានដូចតទៅនេះ ដោយសំអាងទៅលើកំណត់ហេតុចិន និងរូបចម្លាក់សំណង់ ប្រាសាទវត្តវប្បធម៌បុរាណ ដែលគេបានរកឃើញនៅសេសសល់ក្នុងអាណាខេត្តស្ថិតជិតឈូងសមុទ្រសព្វថ្ងៃនេះ។ យើងអាចកត់ត្រាថា វ្យាធបុរៈ ឬ អង្គរបូរីមិនមែនតែ រាជធានីមួយរបស់ចក្រភពភ្នំទេ ។ ជិតឈូងសមុទ្រសព្វថ្ងៃនេះ គឺយើងអាចកត់ត្រាថា វ្យាធបុរៈ ឬ អង្គរបូរីមិនមែនតែ រាជធានីមួយរបស់ចក្រភពភ្នំទេ ។ ពោលគឺ នៅមានរាជធានីមួយចំនួនទៀតដូចជា អូ ថង "សុផាន់បុរី” លង្កាស្ទិកា ជាដើម ដែលជាអតីតទីក្រុងរបស់នគរភ្នំ។ សរុបមកតាមរយៈបុរាណវិទ្យា យើងអាចសន្និដ្ឋានថា ស្ថេរភាពនយោបាយ និងសេចក្តីរុងរឿងនៃតំបន់នេះ បណ្តាលមកពីកសិកម្ម ពាណិជ្ជកម្ម និង តំបន់នានានៃ ដែនដីសណ្ដរ ។ ផ្លូវទឹកនានា មានតួនាទីយ៉ាងសំខាន់បំផុត ក្នុងការផ្សព្វផ្សាយ វប្បធម៌ អារ្យធម៌ ឥណ្ឌាចូលទីប្រជុំជនខ្មែរនានា ។ រូបចម្លាក់បុរាណដូចជា ព្រះគណេស ព្រះហរិហរៈ ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះពុទ្ធរូបដែលគេបានរកឃើញ អាចជាផ្លូវ បញ្ចាំងឱ្យយើងស្គាល់ ដឹងនូវជំនឿសាសនានាសម័យនោះ ។ ថ្វីត្បិតតែខ្មែរនាសម័យនោះ និយមបូជាសាសនាក្លិង្គ ដែលមានព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាអាថិ តែគេក៏នៅគោរពដូនតាដែលបានចែកស្ថានទៅដែរ ។ ការរកឃើញនូវក្បាលអ្នកតាជាច្រើន បង្ហាញឱ្យយើងស្គាល់នូវជំនឿអ្នកស្រុក នៅគ្រាបឋមនៃប្រវត្តិសាស្ត្រខ្មែយើង។ គប្បីរំលឹកឡើងវិញថានាសម័យបុរាណនោះ សេដ្ឋកិច្ចមូលដ្ឋាននៃទីក្រុង អង្គរបូរី ដែលមានកំពង់ផែអូរកែវ ដែលស្ថិតនៅកម្ពុជាក្រោមសព្វថ្ងៃ គឺជាវិស័យ ពាណិជ្ជកម្មអន្តរជាតិ រវាងខ្មែរនឹងឥណ្ឌា ព្រមទាំងចក្រភព ហ្គ្រិចកូ-រ៉ូម៉ាំង ។ ចំពោះការ ជួញដូរនេះដែរជាប្រភពនៃការចាក់ឫសគល់នៃ វប្បធម៌បរទេស នៅក្នុងអតីតទឹកដី កម្ពុជា និងជាប្រភពនៃវឌ្ឍនភាពនៃព្រះរាជាណាចក្រភ្នំ យើងអាចឃើញស្លាកស្នាម មួយចំនួនតាមរយៈ រឿងព្រេងនិទានខ្មែរ ដូចជាភ្នំបូរី ភ្នំដានៅខេត្តតាកែវជាដើម ។ ចំណុចមួយទៀតរបស់រឿងនិទានស្តីពីកំណើតនៃទីក្រុងអង្គរបូរីឈ្មោះភ្នំ បុរី ដែលជាកន្លែងស័ក្តិសិទ្ធិបំផុតក្នុងសម័យបឋម នៃប្រវត្តិសាស្រ្តកម្ពុជា ។ តាមពិតតាមរយៈ រឿងព្រេងនេះ យើងដឹងថា ភ្នំបុរីនេះគឺជា ភ្នំរបស់ទីក្រុងអង្គរបូរី ដែលស្ថិតនៅក្រៅ បរិវេណនៃទីក្រុង។ ហើយគឺនៅទីនេះហើយដែលខ្មែរយើងបានសាងសង់ប្រាសាទបូរាណ មួយសម្រាប់សក្ការៈបូជាព្រះអទិទេព។ សូមបញ្ជាក់ថា ទំនៀមទម្លាប់សាងសង់ បូជនីយដ្ឋានសម្រាប់ព្រះរាជា នៅលើកំពូលភ្នំដែលស្ថិតនៅក្រៅទីក្រុង ឬ បុរីជាប្រពៃណី ដែលធ្លាប់មាននៅឥណ្ឌា និងចិន ។ ដូច្នេះពេលដែលបុណ្យទានម្តងៗ ទាំងព្រះរាជា ទាំងប្រជារាស្ត្ររមែងតែ ឡើងភ្នំចុះភ្នំ ជានិច្ចកាល។ ដើម្បីបន់ស្រន់ សូមសិរីមង្គល ពី សំណាក់ព្រះអាទិទេព គឺព្រះវិស្ណុ ឬព្រះនរាយណ៍ដៃ៨ ឬក៏ព្រះហរិហរៈ ដែលប្រថាប់នៅក្នុង ប្រាសាទទាំងពីរនៃភ្នំបូរីនេះ ។ ម្យ៉ាងទៀតតាមរយៈកំពង់ផែនេះហើយ ដែលព្រះភិក្ខុសង្ឃខ្មែរបាននិមន្តទៅកាន់ប្រទេសចិន ដើម្បីចម្លងនិងប្រែគម្ពីរធម៌ថ្វាយ ស្តេចចិន ។ ក៏ប៉ុន្តែគ្មានអ្វីដែលថា ចម្ងាយនេះមិនមែនជាចម្ងាយរវាងសមុទ្រ និងទីក្រុង អ៊ូថង ដែលជាអតីតរាជធានីខ្មែរដ៏សំខាន់មួយ របស់អាណាចក្រភ្នំ ដែលសព្វថ្ងៃស្ថិតក្នុង ប្រទេសថៃបច្ចុប្បន្ន ។